នៅក្នុងសង្គមកម្ពុជា ការទទួលទានអាហាររួមគ្នា មិនមែនគ្រាន់តែជាការបំពេញតម្រូវការរាងកាយប្រចាំថ្ងៃប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញ និង ពង្រឹងចំណងទំនាក់ទំនងរវាងគូស្នេហ៍ និងចំណងគ្រួសារផងដែរ។ ពេលវេលានៅលើតុអាហារឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌ខ្មែរដូចជា ការគោរព និងភាពស្និទ្ធស្នាល ។ សម្រាប់គូស្នេហ៍ ជាពិសេសក្នុងដំណាក់កាលចាប់ផ្តើមទាក់ទងគ្នា ការទទួលទានអាហារជាមួយគ្នា គឺជា ឱកាសដ៏សំខាន់សម្រាប់ការស្វែងយល់គ្នា។ ការណាត់ជួបនៅភោជនីយដ្ឋាន ឬ ការអញ្ជើញទៅញ៉ាំអាហារនៅផ្ទះ គឺជាសញ្ញាដែលបញ្ជាក់ពីភាពច្បាស់លាស់នៃទំនាក់ទំនង។ ក្នុងអំឡុងពេលមានពេលវេលាញុំាអាហារជុំគ្នា ពួកគេអាចបង្កើតជាអនុស្សាវរីយ៏រួមគ្នាផងដែរ។ ពួកគេក៏អាចចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ដូចជានិយាយអំពីចំណាប់អារម្មណ៍ ចំណង់ចំណូលចិត្ត និងក្តីស្រមៃ ជួយឱ្យពួកគេស្គាល់គ្នាបានកាន់តែច្បាស់។ យើងក៏អាចយកពេលវលានេះ សង្កេតមើលឥរិយាបថ របៀបនៃការញ៉ាំ របៀបនៃការប្រាស្រ័យទាក់ទងរបស់គូរស្នេហ៌ជាមួយអ្នកដទៃ និងរបៀបដែលពួកគេដោះស្រាយបញ្ហា នេះអាចផ្តល់នូវតម្រុយអំពីបុគ្គលិកលក្ខណៈរបស់ដៃគូ។ ការជ្រើសរើសមុខម្ហូបដែលដៃគូចូលចិត្ត ការរៀបចំតុអាហារដោយយកចិត្តទុកដាក់ ឬការសួរនាំពីរសជាតិម្ហូបជាដើម គឺជាការបង្ហាញការយកចិត្តទុកដាក់។ សកម្មភាពទាំងនេះ គឺជាកាយវិការតូចៗដែលបង្ហាញពីភាពយកចិត្តទុកដាក់ និងការស្រឡាញ់។ រាល់ពេលដែលទទួលទានអាហារជាមួយគ្នា គឺជាផ្នែកមួយនៃការកសាងរឿងរ៉ាវរួមគ្នារបស់ពួកគេ ដែលនឹងក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃនាពេលអនាគត។ នៅពេលទំនាក់ទំនងកាន់តែស៊ីជម្រៅ ការទទួលទានអាហាររួមគ្នាអាចក្លាយជា ទម្លាប់ដ៏កក់ក្តៅ។ ការចម្អិនអាហារឱ្យគ្នាទៅវិញទៅមក ជាពិសេសបន្ទាប់ពីរៀបការ គឺជាកាយវិការនៃការថែទាំ និងការរួមចំណែកដល់សុភមង្គលគ្រួសារ។ ចំណែកនៅក្នុងគ្រួសារ ការទទួលទានអាហាររួមគ្នា គឺជា ពេលវេលាដ៏ល្អបំផុតមួយ ប្រចាំថ្ងៃ។ ការជួបជុំទទួលទានអាហាររួមគ្នា ជាឱកាសដែលសមាជិកគ្រួសារដូចជា ឪពុក ម្តាយ បងប្អូន អាចជួបគ្នា បន្ទាប់ពីការងាររវល់ពេញមួយថ្ងៃ។ អាហារពេលល្ងាចជាពិសេស គឺជាពេលវេលាដែលម៉ាក់ប៉ាអាចសួរនាំកូនៗអំពីសកម្មភាពនៅសាលារៀន ឬការងារបានផងដែរ។ ពិសេសពីនេះទៀត កូនៗក៏អាចចែករំលែករឿងរ៉ាវរបស់ពួកគេផងដែរ។ ការសន្ទនាទាំងនេះជួយឱ្យគ្រួសារយល់ពីគ្នាទៅវិញទៅមកកាន់តែច្បាស់។ នៅលើតុអាហារ កុមាររៀនពីរបៀបគោរពអ្នកចាស់ទុំ ដូចជាការរង់ចាំឱ្យអ្នកចាស់ទុំចាប់ផ្តើមញ៉ាំមុន និងរបៀបរក្សាអនាម័យ។ ម្ហូបអាហារដែលបានរៀបចំ គឺជាការបង្ហាញក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់មាតាបិតាចំពោះកូនៗ។ ការញ៉ាំអាហារដែលម្តាយ ឬឪពុកធ្វើ ផ្តល់នូវអារម្មណ៍កក់ក្តៅ និងសុវត្ថិភាព។ ពិធីបុណ្យប្រពៃណីផ្សេងៗដូចជា ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ ជាដើម តែងតែមានការទទួលទានអាហារជួបជុំគ្នា ដែលបង្ហាញពីការបន្តវប្បធម៌ និងប្រពៃណីពីមួយជំនាន់ទៅជំនាន់មួយ។ ការទទួលទានអាហាររួមគ្នា មិនត្រឹមតែជាកិច្ចការប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា ផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ផងដែរ។ វាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងជំនឿ សាសនា និងរបៀបរស់នៅប្រចាំថ្ងៃ ដែលធ្វើឱ្យវាក្លាយជាទម្លាប់មួយដែលមិនអាចកាត់ផ្តាច់បានពីទំនាក់ទំនងផ្ទាល់ខ្លួន និងសង្គម។ ផ្សេងពីនេះទៅទៀត នៅលើតុអាហារខ្មែរ ការគោរពចំពោះអ្នកចាស់ទុំ គឺជារូបភាពដ៏សំខាន់មួយ។ កូនចៅត្រូវបានបង្រៀនឱ្យរង់ចាំចាស់ទុំចាប់ផ្តើមញ៉ាំមុន ឬបម្រើបាយទឹកជូនពួកគាត់។ ការផ្តល់ចំណែកម្ហូបឆ្ងាញ់ៗដល់ចាស់ៗ គឺជាការបង្ហាញពីសីលធម៌ និងការដឹងគុណចំពោះការលះបង់របស់ពួកគាត់។ ចំណែកឯ នៅក្នុងទំនាក់ទំនងស្នេហា បុរសអាចបង្ហាញការគោរពចំពោះស្ត្រីដោយការរង់ចាំនាង ឬបម្រើម្ហូបអាហារដល់នាងមុន ជាពិសេសប្រសិនបើពួកគេកំពុងញ៉ាំអាហារជាលក្ខណៈគ្រួសារ។ ការសរសើរម្ហូបអាហារ និងការបង្ហាញការពេញចិត្ត គឺជាការគោរពចំពោះការខិតខំប្រឹងប្រែងរបស់នាង។ ក្នុងអំឡុងពេលញ៉ាំបាយ គ្រួសារអាចពិភាក្សាអំពីបញ្ហានានាដោយបរិយាកាសធូរស្រាល និងមិនសូវតានតឹង។ ការចែករំលែកអាហាររួមគ្នា ជួយបន្ថយភាពតានតឹង និងបើកផ្លូវសម្រាប់ការយល់ចិត្តគ្នាទៅវិញទៅមក។ នៅក្នុងទំនាក់ទំនងស្នេហា ប្រសិនបើមានការយល់ច្រឡំ ឬការខ្វែងគំនិតគ្នា ការញ៉ាំអាហាររួមគ្នាអាចជា ពេលវេលាមួយសម្រាប់គូស្នេហ៍និយាយគ្នាដោយស្ងប់ស្ងាត់ និងស្វែងរកដំណោះស្រាយ។ ទន្ទឹមនឹងនេះ ផ្ទះបាយ និងតុអាហារ គឺជា បេះដូងនៃផ្ទះ ដែលជាទីកន្លែងដែលអារម្មណ៍នៃភាពជាម្ចាស់ និង សុវត្ថិភាព ត្រូវបានបង្កើតឡើង។ ការញ៉ាំអាហារដែលចម្អិនដោយដៃខ្លួនឯង ឬដោយដៃគូ ផ្តល់នូវអារម្មណ៍ថា "នេះគឺជាផ្ទះរបស់យើង"។ សម្រាប់គូស្នេហ៍ ការចម្អិនអាហារ និងការញ៉ាំជាមួយគ្នា អាចបង្កើតនូវអារម្មណ៍ស្និទ្ធស្នាល និងកក់ក្តៅ ដែលពង្រឹងចំណងមនោសញ្ចេតនារបស់ពួកគេឱ្យកាន់តែរឹងមាំ។ វាជាទម្លាប់ដ៏សាមញ្ញមួយ ប៉ុន្តែមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការផ្តល់នូវស្ថិរភាព និងភាពរីករាយដល់ទំនាក់ទំនង។ ខណៈពេលដែលសារៈសំខាន់នៃការញ៉ាំអាហាររួមគ្នានៅតែមិនផ្លាស់ប្តូរ ទម្រង់នៃការអនុវត្តអាចមានការប្រែប្រួល។ នៅក្នុងសង្គមបច្ចុប្បន្នដែលមមាញឹក គ្រួសារមួយចំនួនអាចពិបាករកពេលញ៉ាំអាហារជាមួយគ្នាជារៀងរាល់ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ ការរក្សាពេលវេលាសម្រាប់អាហារពេលល្ងាច ឬអាហារពេលចុងសប្តាហ៍ នៅតែត្រូវបានចាត់ទុកថាជាកត្តាចាំបាច់សម្រាប់សុខុមាលភាពគ្រួសារ។ គូស្នេហ៍ និងគ្រួសារសម័យថ្មី កំពុងស្វែងរកវិធីសាស្រ្តច្នៃប្រឌិតដើម្បីរក្សាទម្លាប់ដ៏មានតម្លៃនេះ។ ដូចជាការកំណត់កាលវិភាគអាហារពេលល្ងាចជាលក្ខណៈគ្រួសារ ឬការញ៉ាំអាហារខាងក្រៅជាមួយគ្នាឱ្យបានទៀងទាត់។ សរុបមក ការទទួលទានអាហាររួមគ្នា ជាពិសេសក្នុងបរិបទស្នេហា និងគ្រួសារ គឺជា បេះដូងនៃជីវិតសង្គម និងវប្បធម៌ខ្មែរ។ វាលើសពីការគ្រាន់តែចិញ្ចឹមរាងកាយ ប៉ុន្តែវាចិញ្ចឹមព្រលឹង ស្មារតី និងចំណងទំនាក់ទំនងរបស់មនុស្ស។ ម៉្យាងទៀតវា ជាទីកន្លែងសម្រាប់ការចែករំលែក ការរៀនសូត្រ ការគោរព និងការកសាងអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលនឹងសុភមង្គលជារៀងរហូត។ ដូចនេះហើយ ការរក្សា និងលើកកម្ពស់ទម្លាប់នេះ គឺជាការធានានូវសេចក្ដីសុខ និងភាពរុងរឿងនៃទំនាក់ទំនងផ្ទាល់ខ្លួន និងសង្គមទាំងមូល។